ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់ បើ គាត់មានកូនប្រុស៤នាក់មានអាយុគ្រប់ការទាំងអស់ ។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធ ទៀតទេ នៅជាមួយនឹងកូនប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នក ចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យកំប៊ុកកំប៉ុកក្នុងផ្ទះ។ គាត់ក៏រៀបការប្រពន្ធឱ្យ កូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឱ្យដាច់ ស្រឡះទៅកូនច្បងរួចទៅ ។ លុះកាលរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឱ្យកូនទី២ចែកទ្រព្យ ១ ចំណែក ឱ្យដូចគ្នា ។ តមក គាត់រៀបការកូនទី ៣ ចែកទ្រព្យ ១ចំណែកឱ្យទៀត ។ ដល់ឆ្នាំជាគម្រប់ ៤ ក៏រៀបការឱ្យកូនទី ៤ ចែកទ្រព្យ ១ ចំណែកទៀតដែរ ។ នៅសល់តែផ្ទះ ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នា ។ គាត់ចែកទ្រព្យរបស់ឱ្យអស់រលីងពីខ្លួន ដូច្នេះមកពីគិតថា ឱ្យស្រឡះខ្លួនគាត់ ហើយនៅទំនេរស្ងៀម ចាំឱ្យកូនរកស៊ីចិញ្ចឹមវិញ រហូតដល់ស្លាប់ ” ប៉ុន្តែគំនិតគាត់ គិតនេះខុសស្រឡះ ។ កាលដែលគាត់នៅជាមួយកូនប្រុស ៤នាក់ កូនទាំងនោះស្រឡាញ់បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផ្សេងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខ ចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះ។ យូរៗក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឱ្យនៅតែឯកោអនាថា។ កាលកូនទាំង ៤ នាក់ ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណី តាឪពុកបន្តិចបន្តួចរាល់ៗថ្ងៃ។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្ដីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាងមានកូនខ្ចីផងក៏បង្អង់ជូនបាយទឹកឪពុកក្មេក។ មេខ្លះគិតថាប្រហែលប្អូនគេឱ្យហើយ មេខ្លះគិតថាបងឯណោះគេឱ្យហើយ ។ កូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរៗថ្ងៃខ្លះទៅតានោះអត់បាយ ១ពេលក៏មាន ២ពេល ក៏មាន។ វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភវិយាខ្លះដោះ សាថា កូនឈឺ ខ្លះថា ខ្លួនពុំនៅរវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខ យ៉ាងណា ប្តីតាមវាទាំងអស់ ។ ចំណែកតាពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេ បរិភោគ រងទុក្ខវេទនាពន់ពេកនឹងលក់ផ្ទះៗចាស់គ្រាំគ្រាពុំបានថ្លៃប៉ុន្មានផង ហើយគ្មានជ្រកនៅផង ។ កាលនោះ មានបុរសម្នាក់ នៅកម្លោះ មានចិត្តសប្បុរសហើយជាអ្នករៀនសូត្រ ចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន។ ផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះ វេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា “លោកតា! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ។ ម៉េចក៏ឥឡូវនេះ លោកតាវេទនាខ្លាំងម៉្លេះ ក្រែងលោកតាមានកូនប្រុសៗដល់ទៅ ៤នាក់ដែរឬ។ ម្តេចក៏កូននោះ វាមើលបំណាំមិនថែទាំលោកតាសោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុក ខ្លះដែរឬ ម្តេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់ " ។ តាចាស់ប្រាប់ទៅវិញថា “ ឱហ្ន៎! លោកចៅអើយ! លាក់បាំងអ៊ីពីដើមតាមានទ្រព្យគ្រាន់បើពិតមែន។ ប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឱ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ គិតថាឱ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ។ វាតាមតែប្រពន្ធទាញទៅចូលរន្ធក្តាមក៏វាចូលដែរ ខ្លួនតាសព្វថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុតដេកសម្រក់តែទឹកភ្នែកជោកខ្នើយអស់ហើយ។ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថ្ងៃស្លាប់ទេ ” ។ ចៅកម្លោះលាន់មាត់ថា “ យីអើ! កូនតាមានចិត្តអាក្រក់ដល់ម្លឹងហ្ន៎បើអីចឹង លោកតាកុំភ័យ ខ្ញុំមានឧបាយមួយ ធ្វើឱ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាមខ្ញុំ ឱ្យលោកតារកពាងមានមាត់តូចល្មមមួយ ជុះអាចម៍និងនោម ឱ្យពេញហើយរកកំណាត់សំពត់រុំបិទមាត់ឱ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ។ បើមានអ្នកណាដើរមកឱ្យលោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់ មាស១ ពាងកប់ទុក ពុំទាន់ចែកឱ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ។ បើខ្ញុំរៀបស្លាប់នឹងប្រគល់ឱ្យទៅកូននោះ លោកតានិយាយប្រាប់មនុស្សដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះកុំឱ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹក មកជូនពិសាកុំព្រួយ ”។ តាចាស់ ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់ ។ លុះបានប្រហែល៥ថ្ងៃសំដីតានោះ បានដឹងដល់កូនប្រុស និងកូនប្រសាទាំង ៨ នាក់។ វាមានចិត្តលោភចង់បានកំណប់ តែរៀងៗខ្លួន ក៏នាំគ្នាយកបាយទឹកម្ហូបចំណីផ្លែឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមាមកផ្គាប់ផ្គុនជូនតាឪពុករៀងរាល់ថ្ងៃ។ ពុំមានខ្វះថ្ងៃណាមួយឡើយ តាចាស់បានសះជារោគមាន សាច់ឈាមស្រស់បស់ មានកម្លាំងពលំ សុខកាយសប្បាយចិត្ត តាំងពីថ្ងៃនោះមករហូត ដល់អស់អាយុ ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមរួច ស្រេច។ កូនទាំង ៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុន្តែក្រែងចែក មិនស្មើភាគនាំឈ្លោះប្រែកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឱ្យមកជួយចែក លោកគ្រូនោះទទួលព្រម។ ប៉ុន្តែគាត់ឮថាកំណប់មាសប្រាក់ច្រើនដល់ទៅ១ ពាង គាត់ចង់បាន ១ ចំណែកដែរហើយគាត់គិតក្នុងចិត្តថា “គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង ”។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាម តាំងយកភួយធំមួយមករុំ ជួតក្បាលធំទើងមើងធ្វើឱ្យខូងចំកណ្តាលដូចគេទួលជើងឆ្នាំងផ្ងារ។ បន្ទាប់មក គាត់ក៏តាំងអង្គុយពែនភ្នែនលើផ្ទៃដីរាបរលីង ធ្មេចភ្នែកសង្រួមស្មឹងស្មាធិ៍ ឈមមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឱ្យទៅគាស់យកពាងកំណប់មក។ ប៉ុន្តែគាត់បានហាមកូនៗមិនឲ្យស្រាយមាត់ពាងមុននោះទេ ព្រោះខ្លាចខុសត្រណម ហើយឲ្យរង់ចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយ គាត់បានឲ្យកូនទាំង ៤ នាក់ឈរគ្រប់ទិសទាំងបួន ហើយធ្មេចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងទ្រស្ទួយបិទពីលើក្បាលគាត់។ ពេលនោះហើយ ទើបគាត់បង្គាប់ឲ្យស្រាយចំណងមាត់ពាង ហើយនាំគ្នាផ្ទៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់។ បើកំណប់ជ្រុះធ្លាក់ទៅទិសណាប៉ុន្មានៗ នឹងត្រូវបានទៅអ្នកដែលឈរកំណាន់ទិសនោះ រីឯកំណប់ណានៅសល់ទើរលើឆ្នូតក្បាលគាត់ នឹងបានជារង្វាន់របស់លោកគ្រូទាំងអស់។ កូនទាំង ៤ នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឱ្យល្អៀង ។ រីឯភរិយាទាំង ៤ នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើប ។ ក្នុងពេលដែលចែកកំណប់នោះ៖ មានអ្នកស្រុកជិតខាងទៅចាំមើលដែរ ។ និមិត្ត តែគេលើកពាងបិទរួច ស្រាយមាត់ពាងផ្អៀងចាក់ឈូ "ទឹកម៉ាំត្រាំលាមកច្រើនខួប" ហូរស្រោចលើក្បាលលោកគ្រូពេញកំពុង។ ទឹកលាមកក៏ខ្ចាត់បាចសាចទៅគ្រប់ទិសប្រឡាក់ប្រឡូសពេញមុខមាត់ និងសម្លៀកបំពាក់របស់លោកគ្រូ រហូតដល់ប្រពន្ធទាំងបួននាក់របស់គាត់។ លោកគ្រូបានចំណែកច្រើនជាងគេ ហើយធុំក្លិនស្អុយខ្មោះថាមិនត្រូវ ធ្វើឲ្យគាត់ខ្មាសអស់ពួកបរិស័ទដែលកំពុងឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន។ ទើបលោកគ្រូស្រែកជេរកែសំនួនទៅកូនទាំង ៤ នាក់ និងកូនប្រសាថា “ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់។ ហើយមើលទៅបានជាកំណប់មាសប្រាក់អន្តរាយក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញអស់ដូច្នេះយី! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន” ។ លោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រុងខំត្រាំទឹកលាងបាបអស់ ១ ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួនបានសេចក្តីក្តៅ ក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ ។ រឿងនេះបានបង្ហាញអោយយើងឃើញថាមិនត្រូវមានចិត្តលោភលន់ និងមិនត្រូវមានភាពអកត្តញ្ញូចំពោះឪពុកម្ដាយឡើយ។ មួយទៀតត្រូវមានមានចិត្តកត្តញ្ញូចេះដឹងគុណនិងមើលថែពួកគាត់ពេលដែលគាត់ចាស់ទៅផងដែរ។